សម័យសង្គមរាស្ត្រនិយម ពី ឆ្នាំ១៩៥៣ ដល់ឆ្នាំ ១៩៧០ ក្រោមការដឹកនាំដ៏ឆ្នើមរបស់ សម្ដេចព្រះនរោត្តម សីហនុ ត្រូវបានចាត់ទុកថាជា យុគមាស នៃវិស័យសាសនា និងវប្បធម៌នៅកម្ពុជា។ ក្នុងអំឡុងពេលនោះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកស្ទួយ និងអភិរក្សតម្លៃប្រពៃណីខ្មែរ ក៏ដូចជាលើកទឹកចិត្តដល់ការរីកចម្រើនផ្នែកសិល្បៈ អក្សរសាស្ត្រ និងការអប់រំ។ ចំពោះ វិស័យសាសនា នាសម័យសង្គមរាស្ត្រនិយម រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះព្រះពុទ្ធសាសនា ហើយបាន លើកតម្កើងព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ រដ្ឋាភិបាលបានដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រ និងលើកកម្ពស់វិស័យពុទ្ធសាសនា។ ការកសាង និងជួសជុលវត្តអារាម មានវត្តអារាមជាច្រើនត្រូវបានកសាង និងជួសជុលឡើងវិញនៅទូទាំងប្រទេស។ វត្តអារាមនីមួយៗបានដើរតួនាទី មិនត្រឹមតែជាទីកន្លែងគោរពបូជាប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលអប់រំ ចំណេះដឹង និងវប្បធម៌សហគមន៍ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ សាលារៀនពុទ្ធិកបឋមសិក្សា ពុទ្ធិកមធ្យមសិក្សា និងពុទ្ធិកឧត្តមសិក្សាត្រូវបានបង្កើតឡើង និងពង្រីក។ សាលាពុទ្ធិកវិទ្យាល័យព្រះសុរាម្រិត និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ត្រូវបានចាត់ទុកជាសសរស្តម្ភនៃការបណ្តុះបណ្តាលព្រះសង្ឃ និងពុទ្ធបរិស័ទឱ្យយល់ដឹងកាន់តែស៊ីជម្រៅអំពីព្រះធម៌វិន័យ។ ម្យ៉ាងទៀត ក្រសួងធម្មការបានជំរុញការបោះពុម្ពផ្សាយស្នាដៃពុទ្ធសាសនាជាច្រើន ដើម្បីផ្សព្វផ្សាយចំណេះដឹងផ្នែកព្រះពុទ្ធសាសនាទៅដល់មហាជន។ ក្រៅពីព្រះពុទ្ធសាសនា សាសនាដទៃទៀតដូចជា សាសនាឥស្លាម និងគ្រិស្តសាសនា ក៏ត្រូវបានអនុញ្ញាតឱ្យអនុវត្តដោយសេរីភាពផងដែរ ដោយគោរពតាមគោលការណ៍នៃសេរីភាពជំនឿ។ វិស័យសាសនា និងវប្បធម៌ជាគ្រឹះនៃអត្តសញ្ញាណជាតិក្នុងសម័យសង្គមរាស្ត្រនិយម។ ព្រះពុទ្ធសាសនាថេរវាទត្រូវបានកំណត់ជាសាសនារបស់រដ្ឋក្នុងរដ្ឋធម្មនុញ្ញ។ ព្រះមហាក្សត្រទ្រង់ដើរតួជាពុទ្ធសាសនូបត្ថម្ភក៍ដ៏ខ្ពង់ខ្ពស់បំផុត។ វត្តអារាមនានាត្រូវបានកសាង និងរៀបចំឱ្យមានសោភ័ណភាពស្រស់បំព្រង។ ព្រះសង្ឃមានតួនាទីជាអ្នកអប់រំសីលធម៌ និងជាអ្នកដឹកនាំស្មារតីប្រជារាស្ត្រ។ ការសិក្សាពុទ្ធិកសិក្សាត្រូវបានពង្រឹងចាប់ពីកម្រិតបឋមដល់ឧត្តមសិក្សា។ ពុទ្ធសាសនបណ្ឌិត្យបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបោះពុម្ពផ្សាយសៀវភៅធម៌ និងអក្សរសាស្ត្រ។ ពិធីបុណ្យសាសនាធំៗដូចជា បុណ្យវិសាខបូជា ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម។ រដ្ឋាភិបាលបានលើកទឹកចិត្តឱ្យមានការយោគយល់គ្នារវាងសាសនាផ្សេងៗក្នុងប្រទេស។ ជំនឿលើសាសនាបានជួយឱ្យសង្គមខ្មែរមានសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ។ ក្នុងវិស័យវប្បធម៌ កម្ពុជាបានឈានដល់ចំណុចកំពូលនៃការច្នៃប្រឌិត។ រចនាបថ "ស្ថាបត្យកម្មខ្មែរទំនើប" បានលេចរូបរាងឡើងយ៉ាងត្រដែត។ លោក វណ្ណ មូលីវណ្ណ ជាស្ថាបត្យករដ៏ឆ្នើមដែលបានផ្លាស់ប្តូរមុខមាត់ទីក្រុងភ្នំពេញ។ វិមានឯករាជ្យដែលជានិមិត្តរូបនៃសេរីភាពជាតិ ត្រូវបានកសាងឡើងក្នុងឆ្នាំ ១៩៥៨។ ពហុកីឡដ្ឋានជាតិអូឡាំពិកជាសមិទ្ធផលដ៏អស្ចារ្យដែលបង្ហាញពីភាពរីកចម្រើននៃវិស្វកម្មខ្មែរ។ សាលសន្និសីទចតុម្មុខត្រូវបានរចនាឡើងតាមទម្រង់កង្ហារដែលមើលទៅយ៉ាងទាក់ទាញ។ សំណង់សម័យនោះតែងតែបញ្ជូលនូវនិមិត្តរូបខ្មែរ ដូចជាពស់នាគ និងដំបូលក្បឿងស្រួច។ របាំព្រះរាជទ្រព្យត្រូវបានអភិរក្ស និងហ្វឹកហាត់យ៉ាងសម្រិតសម្រាំងក្នុងព្រះបរមរាជវាំង។ ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ នារីរ័ត្ន ទ្រង់ជាមាតានៃរបាំព្រះរាជទ្រព្យ។ ក្រុមសិល្បៈខ្មែរបានចេញទៅសម្តែងនៅបរទេសជាញឹកញាប់ដើម្បីផ្សព្វផ្សាយវប្បធម៌។ វិស័យភាពយន្តខ្មែរមានសកម្មភាពយ៉ាងរស់រវើក និងមានរោងភាពយន្តជាច្រើន។ រឿង "អប្សរា" ដែលដឹកនាំដោយ សម្ដេចព្រះនរោត្តម សីហនុ ផ្ទាល់ ជាស្នាដៃដ៏ល្បីល្បាញមួយ។ តារាភាពយន្តល្បីៗដូចជា លោក គង់ សំអឿន និងអ្នកស្រី វិជ្ជរា ដានី បានកើតនៅក្នុងសម័យនោះ។ តន្ត្រីសម័យខ្មែរបានបញ្ចូលរចនាបថរ៉ុក និងផប មកតាមបែបបទខ្មែរយ៉ាងពីរោះ។ លោក ស៊ីន ស៊ីសាមុត ត្រូវបានគេប្រសិទ្ធនាមថាជា "អធិរាជសម្លេងមាស"។ បទចម្រៀងសម័យនោះតែងតែឆ្លុះបញ្ចាំងពីសម្រស់ធម្មជាតិ និងជីវភាពរស់នៅ។ ការស្លៀកពាក់បែបប្រពៃណី និងសម័យត្រូវបានសម្របសម្រួលគ្នាឱ្យមានភាពថ្លៃថ្នូរ។ ពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ត្រូវបានរៀបចំយ៉ាងធំដុំនៅមុខព្រះបរមរាជវាំង។ វិស័យអក្សរសាស្ត្រមានការរីកចម្រើនតាមរយៈការសរសេរប្រលោមលោក និងកំណាព្យ។ សារមន្ទីរជាតិភ្នំពេញត្រូវបានថែរក្សាទុកនូវវត្ថុបុរាណដ៏សំបូរបែប។ ការអប់រំវប្បធម៌ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សានៅតាមសាលារៀន។ យុវជនសម័យនោះមានមោទនភាពយ៉ាងខ្លាំងចំពោះវប្បធម៌ជាតិខ្លួនឯង។ កម្ពុជាបានក្លាយជាមជ្ឈមណ្ឌលវប្បធម៌ដ៏ទាក់ទាញបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍។ សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈត្រូវបានបង្កើតឡើងដើម្បីបណ្តុះបណ្តាលសិល្បករ។ ការអភិវឌ្ឍវប្បធម៌មិនបានបោះបង់ចោលនូវឫសគល់បុរាណនោះទេ។ សិល្បៈខ្មែរបានជួយបង្រួបបង្រួមស្មារតីខ្មែរឱ្យមានឯកភាពជាតិ។ ពិភពលោកបានស្គាល់កម្ពុជាតាមរយៈភាពរុងរឿងនៃសិល្បៈ និងសាសនា។ គោលនយោបាយវប្បធម៌សម័យនោះគឺ "ខ្មែរធ្វើ ខ្មែរប្រើ ខ្មែរជួយខ្មែរ"។ សមិទ្ធផលទាំងនេះបានបន្សល់ទុកជាកេរដំណែលដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ។ សរុបមក វិស័យសាសនា និងវប្បធម៌ក្នុងសម័យសង្គមរាស្ត្រនិយម បានរីកចម្រើនយ៉ាងខ្លាំងក្លា ដោយសារការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីព្រះមហាក្សត្រ។ សម័យកាលនេះបានបន្សល់ទុកនូវកេរដំណែលដ៏មានតម្លៃជាច្រើនសម្រាប់ជាតិខ្មែរ ដែលបានរួមចំណែកយ៉ាងធំធេងដល់ការអភិរក្ស និងលើកស្ទួយអត្តសញ្ញាណជាតិខ្មែរ។